សួនច្បារជាកន្លែងសម្រាប់ឲ្យមនុស្សគ្រប់រូប មិនថាចាស់ មិនថាក្មេងទៅលេងកំសាន្ត ជួយបង្កើតសុខុមាលភាពផ្លូវចិត្ត និងសុខភាពរាងកាយ។ សួនច្បារជាកន្លែងកំសាន្តរួម មានទេសភាពស្រស់ស្អាត និង សម្រាប់សម្រាកលំហែជាមួយគ្រួសារ ឬ មិត្តភក្តិ។ នៅរាជធានីភ្នំពេញ មានសួនច្បារសាធារណៈជាង ១២០ ទីតាំង ដែលមានផ្ទៃដីលើស ១លានម៉ែត្រការ៉េ។ លើសពីនេះទៅទៀតកន្លែងកំសាន្តនៅកម្ពុជា មានច្រើនប្រភេទ រួមមានធម្មជាតិ និងកន្លែងសម្រាប់ស្នាក់នៅ ដូចជា អ៊ីស្ត រីសត ដែលមានបរិយាកាសស្ងប់ស្ងាត់ និងទេសភាពព្រៃភ្នំ។ សួនច្បារមាត់ទន្លេគឺជាកន្លែងសាធារណៈដែលមានប្រជាប្រិយភាពនៅរាជធានីភ្នំពេញ ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ សម្រាប់ទីតាំងនៃសួនច្បារមាត់ទន្លេនៅភ្នំពេញ វានៅជិតផ្សាររាត្រី និងស្ថានីយអយស្ម័យយានកម្ពុជា ដែលជាតំបន់ស្នូលសម្រាប់សកម្មភាពសហគមន៍ និងទេសចរណ៍។ សួនច្បារផ្សារចាស់នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ គឺជាទីកន្លែងសាធារណៈមួយដែលមានសារៈសំខាន់សម្រាប់សហគមន៍ និងទេសចរណ៍ ដោយស្ថិតនៅជិតផ្សាររាត្រី និងមាត់ទន្លេ។ ទីនេះអាចជាកន្លែងល្អសម្រាប់ការជួបជុំ ធ្វើការដើរលេងកម្សាន្តក្នុងបរិយាកាសទីក្រុង។ សួនច្បារប្រជាធិបតេយ្យនៅរាជធានីភ្នំពេញ គឺជាសួនច្បារដ៏សំខាន់មួយដែលមានទីតាំងនៅខណ្ឌឫស្សីកែវ តាមបណ្តោយដងទន្លេសាប។ សួនច្បារប្រជាធិបតេយ្យ ស្ថិតនៅជាប់ដងទន្លេសាប ដែលផ្តល់ទេសភាពស្រស់ស្អាត និងខ្យល់បរិសុទ្ធសម្រាប់អ្នកទៅទស្សនា។ វានៅជាប់ផ្លូវធំ ងាយស្រួលក្នុងការធ្វើដំណើរ វាជាកន្លែងដែលមានទេសភាពបៃតង និងផាសុខភាពសម្រាប់មនុស្សគ្រប់វ័យ។ សួនច្បារវត្តបុទុម គឺជាសួនច្បារសាធារណៈមួយស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ជិតវត្តបុទុមវត្តី ដែលជាវត្តសំខាន់មួយនៅក្នុងក្រុង។ សួនច្បារនេះជាកន្លែងលំហែកាយ និងសម្រាកសម្រាប់ប្រជាជនខ្មែរ និងភ្ញៀវទេសចរជាច្រើន។ វាមានទីតាំងស្ថិតនៅក្នុងខណ្ឌដូនពេញ សួនច្បារនេះមានទីតាំងជាប់ផ្លូវធំ ងាយស្រួលចូលទៅកម្សាន្ត។ វាលហង្ស គឺជាសួនច្បារមួយស្ថិតនៅរាជធានីភ្នំពេញ ដែលមានទេសភាពស្រស់ស្អាត និងជាកន្លែងសម្រាប់សម្រាក និងធ្វើសកម្មភាពកាយសម្បទា។ វាលហង្សត្រូវបានគេដឹងថាជាកន្លែងសំខាន់មួយសម្រាប់ពលរដ្ឋក្នុងការសម្រាក រីករាយជាមួយបរិយាកាសធម្មជាតិ និងវប្បធម៌ក្នុងទីក្រុងភ្នំពេញ។ ទីតាំងវាលហង្សស្ថិតនៅក្នុងរាជធានីភ្នំពេញ ជិតសួនច្បារវត្តបុទុម ដែលជាកន្លែងសំខាន់មួយក្នុងខណ្ឌដូនពេញ។ សួនច្បារជ្រោយចង្វារ គឺជាសួនច្បារសាធារណៈមួយស្ថិតក្នុងរាជធានីភ្នំពេញ ដែលផ្តល់កន្លែងសម្រាក និងលំហែកាយសម្រាប់ប្រ ជាជននិងភ្ញៀវទេសចរ។ សួនច្បារភូមិន្ទភ្នំពេញ គឺជាសួនច្បារសាធារណៈមួយស្ថិតនៅក្នុងតំបន់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានទីតាំងស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។ សួននេះ ជាកន្លែងសម្រាប់និស្សិត និងសាធារណៈជនមកអានសៀវភៅ សិក្សា និងសម្រាកលំហែកាយក្រៅម៉ោងរៀន ក្នុងសួនបៃតង ស្ងប់ស្ងាត់។ សួនច្បារបឹងកេងកង គឺជាសួនច្បារសាធារណៈមួយស្ថិតនៅក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលផ្តល់កន្លែងសម្រាប់សម្រាក និងលំហែកាយសម្រាប់ប្រជាជនក្នុងតំបន់។ សួននេះ ជាកន្លែងល្អសម្រាប់ដើរលំហែកាយ ការហាត់ប្រាណ និងសកម្មភាពកីឡា មានបរិក្ខារសាធារណៈ និងកន្លែងអង្គុយសម្រាប់សម្រាក។ សួនច្បារសាលាធម្ម គឺជាសួនច្បារសាធារណៈមួយដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ និងមានការងាយស្រួលធ្វើដំណើរចូលសម្រាប់មនុស្សគ្រប់វ័យ រួមទាំងកុមារ និងជនពិការ។ វាជាតំបន់ដែលមានទីតាំងងាយស្រួលធ្វើដំណើរចូល និងមានខ្យល់បរិយាកាសស្រស់ស្រាយសម្រាប់សម្រាកលំហែកាយ។ សួនច្បារបឹងទំពុន គឺជាសួនច្បារសាធារណៈមួយដែលមានទេសភាពទាក់ទាញ និងបរិយាកាសស្រស់ស្អាតសម្រាប់សម្រាក និងលំហែកាយ។ ដែលវាមានទីតាំងស្ថិតនៅជិតបឹងទំពុន ខណ្ឌទួលគោក រាជធានីភ្នំពេញ ងាយស្រួលចូលទៅលេងពីផ្លូវធំ និង នៅជាប់តំបន់រីកចម្រើន។ សួនច្បារបឹងកក់ គឺជាសួនច្បារសាធារណៈមួយស្ថិតនៅតំបន់បឹងកក់ ក្នុងរាជធានីភ្នំពេញ ដែលមានសារៈសំខាន់ក្នុងការផ្តល់កន្លែងសម្រាប់សម្រាក លំហែកាយ និងសកម្មភាពកីឡាសាធារណៈសម្រាប់ប្រជាជនក្នុងតំបន់។ វាជាកន្លែងសម្រាប់ដើរលំហែកាយ ការហាត់ប្រាណ និងកម្សាន្តសម្រាប់គ្រួសារ និងមិត្តភក្តិ ដែលរស់នៅក្នុងតំបន់បឹងកក់។ សួនច្បារបឹងអង្គរ ជាកន្លែងសម្រាប់សម្រាកលំហែ និងទស្សនាទេសភាពបៃតងជុំវិញប្រាសាទអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ សួនច្បារបឹងស្នោគឺជាសួនច្បារសាធារណៈមួយដែលផ្តល់កន្លែងសម្រាប់សម្រាក និងលំហែកាយសម្រាប់ប្រជាជនក្នុងតំបន់។ សួនច្បារវិមានឯករាជ្យ មានទីតាំងនៅចំកណ្តាលរាជធានីភ្នំពេញ លើផ្លូវប្រសព្វរវាងមហាវិថីព្រះនរោត្តម និងមហាវិថីព្រះសីហនុ។ វាជាកន្លែងសម្រាប់សម្រាកលំហែ និងធ្វើសកម្មភាពសង្គមរបស់ប្រជាជន និងភ្ញៀវទេសចរ។ វាស្ថិតជាប់នឹងសួនច្បារមុខវត្តបុទុម និងជាតំបន់សាធារណៈសម្រាប់ព្រឹត្តិការណ៍ផ្សេងៗ នៅភ្នំពេញ។ សួនមាត់ទន្លេស៊ីសុវត្ថិ គឺជាសួនច្បារសាធារណៈមួយស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លក្ខណៈពិសេសរបស់់សួននេះជាកន្លែងដែលភ្ញៀវទេសចរអាចទទួលខ្យល់បរិសុទ្ធ និងធ្វើសកម្មភាពកាយសម្បទា ដើរលំហែកាយ ឬជិះកង់ សួនច្បារនេះមានផ្លូវដើរលំហែកាយ និង កន្លែងអង្គុយសម្រាប់សម្រាក។ សួនច្បារមុខព្រះបរមរាជវាំង គឺជាសួនច្បារសាធារណៈមួយស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាប់នឹងមុខព្រះបរមរាជវាំង ដែលជាទីកន្លែងទាក់ទាញសម្រាប់ សម្រាកលំហែ។ សួនវត្តភ្នំជាកន្លែងទាក់ទាញមួយសម្រាប់ប្រជាជន និងភ្ញៀវទេសចរដែលចូលចិត្តសកម្មភាពក្រៅផ្ទះ និងការសម្រាកក្នុងបរិយាកាសធម្មជាតិ។ សួនវត្តលង្កា គឺជាសួនច្បារសាធារណៈដែលស្ថិតនៅជិតវត្តលង្កា ដែលជាវត្តអារាមខ្មែរមួយស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សួនទឹកហ្គាដិនស៊ីធី គឺជាសួនទឹកធំ និងទំនើបបំផុតមួយនៅរាជធានីភ្នំពេញ ដែលផ្តល់កន្លែងកម្សាន្តទឹកសម្រាប់គ្រួសារ និងមនុស្សគ្រប់វ័យ។ វាមានទីតាំងស្ថិតនៅផ្លូវវិមានឈ្នះឈ្នះ ភូមិព្រែកតារ៉ាត់ សង្កាត់ព្រែកតាសែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ សួនកូកូណាត់គឺជាកន្លែងល្អសម្រាប់សម្រាក និង មានសកម្មភាពកម្សាន្តជាច្រើនសម្រាប់គ្រួសារ មិត្តភក្តិ។ វាក៏ជាកន្លែងល្អសម្រាប់កុមារលេងកម្សាន្ត ឬ សម្រាប់ការរៀបអាពាហ៍ពិពាហ៍បែបបរទេស ឬ ថ្ងៃកំណើតក្មេងៗ។ សួននេះមានទីតាំងនៅក្នុងរាជធានីភ្នំពេញ ងាយស្រួលចូល មានកន្លែងចតឡាន អាចចូលប្រើបានដោយឥតគិតថ្លៃ និងមានច្រកចូលសម្រាប់មនុស្សជិះកង់ និង ជនពិការ។ សួនកោះពេជ្រ គឺជាសួនច្បារសាធារណៈមួយត្រូវបានគេដឹងថាជាកន្លែងសម្រាប់សកម្មភាពកម្សាន្ត និង មានព្រឹត្តិការណ៍សង្គមជាច្រើន។ ទាំងនេះជាសួនច្បារមួយចំនួននិងទីតាំងដែលមាននៅក្នុងរាជធានីភ្នំពេញដែលជាកន្លែងសម្រាប់លំហែរកាយរបស់មនុស្សគ្រប់វ័យ។